ការទទួលភ្ញៀវដោយមានតន្ត្រី ឬ ការកំសាន្តគឺជាទង្វើមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកដែលជាម្ចាស់ផ្ទះ។ កាលពីអតីតកាល គ្រួសារខ្មែរមួយចំនួនអាចនឹងអញ្ជើញក្រុមតន្ត្រីពិណពាទ្រ ឬ ប្រើឧបករណ៍ភ្លេងបុរាណដូចជា ទ្រ រនាថ ចាបុី ឬ ខ្លុយ ដើម្បីលេងកំដរភ្ញៀវក្នុងឱកាស ពិធីអាពាហ៍ពិពាហ៍ កម្មវិធីឡើងផ្ទះ ឬពិធីបុណ្យផ្សេងៗជាដើម។ ចំណែកឯការជួបជុំគ្នាលក្ខណៈធំដុំវិញ ការសម្ដែងរបាំអប្សរា ឬ របាំផ្សេងៗទៀត ក៏ត្រូវបានគេរៀបចំដើម្បីជាការកំសាន្តដល់ភ្ញៀវដែរ។ រីឯក្នុងឱកាសបុណ្យទានវិញ ការច្រៀងបទស្មូត ឬ ស្ដាប់ព្រះសង្ឃសម្ដែងធម៌ទេសនាក៏អាចជាចំណែកមួយក្នុងការទទួលភ្ញៀវ ក្នុងបរិបទទាក់ទងនឹងវប្បធម៌សាសនាផងដែរ។ ដោយឡែក បើយើងក្រឡេកមើលសម័យបច្ចុប្បន្នវិញ តន្ត្រី និងការកំសាន្ត ដើម្បីទទួលភ្ញៀវកាន់តែមានលក្ខណៈសម្បូរបែបជាងមុនទៅទៀត។ ជាក់ស្ដែង ចំពោះការជួបជុំខ្នាតតូចរវាងមិត្តភក្តិ ឬ សាច់ញាតិ គ្រួសារខ្មែរតែងតែចាក់ចម្រៀងតិចៗ ដើម្បីកំដរពេលជជែកគ្នាលេង។ បើនៅតាមជនបទវិញ គេតែងបើកទូរទស្សន៍ទៅកម្មវិធីកំប្លែងឱ្យភ្ញៀវមើល ដើម្បីជាការកំសាន្ត។ ក្នុងនោះដែរ ខារ៉ាអូខេក៏ជាសកម្មភាពសប្បាយដ៏ពេញនិយមមួយសម្រាប់កំដរភ្ញៀវផងដែរ។ ជាទូទៅ ម្ចាស់ផ្ទះតែងតែអញ្ជើញភ្ញៀវឱ្យច្រៀងលេងជាមួយគ្នា អំឡុងពេលទទួលអាហារ ឬ ភេសជ្ជៈជុំគ្នា។ ចំំណែកឯក្នុងឱកាសបុណ្យទាន ដូចជា ភ្ជុំបិណ្ធ ចូលឆ្នាំ ឬ កឋិនវិញ ប្រជាជនខ្មែរតែងតែចាក់ធម៌ព្រះពុទ្ធ ឬ ចម្រៀងប្រពៃណីស្ដាប់ ដើម្បីបង្កើតបរិយាកាសស្ងប់សុខ ពេលជជែកគ្នាលេងជាមួយភ្ញៀវ។ ក្នុងករណីខ្លះទៀត គេនិមន្តព្រះសង្ឃមកសូត្រធម៌ជូនពរជ័យដល់គេហដ្ឋានតែម្ដង ក្នុងពេលដែលភ្ញៀវក៏មានវត្តមាននៅក្នុងនោះផងដែរ។ ការប្រគំតន្ត្រីផ្ទាល់ក៏មានភាពពេញនិយមក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ពិធីឡើងផ្ទះ ឬការជប់លៀងផ្សេងៗផងដែរ។ ជាទូទៅ ម្ចាស់កម្មវិធីជួលក្រុមសម្ដែងរបាំ ឬ អ្នករាំរបាំអប្សរាមកសម្ដែងជូនភ្ញៀវដែលចូលរួមកម្មវិធីឱ្យទស្សនា។ ជួនកាល គេក៏ជួលក្រុមតន្រីសម័យឱ្យមកសម្ដែងផងដែរ។ ក្នុងកម្មវិធីទាំងនេះ គេតែងលើកទឹកចិត្តឱ្យភ្ញៀវរាំលេងកំសាន្តជុំគ្នាជារង្វង់ ដើម្បីបង្ហាញពីសាមគ្គីភាព និងការអបអរសាទរផងដែរ។ ក្នុងការរាំជារង្វង់នេះ ភាគច្រើនគេរាំជាចង្វាក់រាំវង់ រាំក្បាច់ ម៉ាឌីហ្សុន ដែលជាចង្វាក់រាំខ្មែរ ឬ ជួនកាលទៀត គេរាំចង្វាក់បែបសម័យទំនើប។ នៅក្នុងសម័យកាលទំនើបនេះ ពេលខ្លះម្ចាស់កម្មវិធីក៏អាចជួល ឌីជេ ឬ អ្នកចម្រៀងសម័យ មកសម្ដែងជូនភ្ញៀវទស្សនាកំសាន្តផងដែរ។ ក្នុងវប្បធម៌ខ្មែរ ការលេងតន្ត្រីទាំងសម័យបុរាណ និង ទំនើបជូនភ្ញៀវទស្សនាតំណាងឱ្យសុភមង្គល ភាពរុងរឿង និងភាពសម្បូរសប្បាយរបស់ម្ចាស់ផ្ទះសម្បែង។ ការរៀបចំតន្ត្រីជាការកម្សាន្តទៅកាន់ភ្ញៀវដែលចូលរួម បង្ហាញពីភាពសប្បុរស និងការខិតខំប្រឹងប្រែងរបស់ម្ចាស់កម្មវិធី ក្នុងការធ្វើឱ្យភ្ញៀវទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ។ ភាពស្ងប់ស្ងាត់ ឬ កង្វះការកម្សាន្តក្នុងអំឡុងពេលជួបជុំមិនថា លក្ខណៈតូចតាច ឬ ធំដុំក្ដី អាចធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍ទើសទាល់ និងមិនសូវរីករាយ។ សរុបមកវិញ នៅក្នុងបរិបទវប្បធម៌ខ្មែរ តន្ត្រី ឬ ការកម្សាន្ត មិនមែនគ្រាន់តែធ្វើឡើងដើម្បីភាពសប្បាយរីករាយប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ វាជាចំណែកមួយដ៏សំខាន់ក្នុងការទទួលភ្ញៀវ។ មិនថាតាមរយៈតន្ត្រី ការរាំ ឬ ការសើចសប្បាយនោះទេ ទាំងនេះវាបង្ហាញថា ម្ចាស់ផ្ទះ ឬ ម្ចាស់កម្មវិធីផ្ដល់តម្លៃដល់ភ្ញៀវរបស់ពួកគេ។ លើសពីនេះទៀត ពួកគេក៏ចង់បង្កើតភាពរីករាយ និងការចងចាំល្អៗសម្រាប់អ្នកដែលចូលរួមផងដែរ។ តន្ត្រី និង ការកម្សាន្តរួមចំណែកជួយឱ្យការជួបជុំកាន់តែសប្បាយរីករាយ និង មានភាពរស់រវើក។